រឿងភាគទូរទស្សន៍ប្រភេទ Evening Soap Opera គឺជាប្រភេទរឿងល្ខោនដែលតែងតែចាក់ផ្សាយនៅពេលល្ងាច។ រឿងទាំងនេះមានលក្ខណៈពិសេសត្រង់ថាវាផ្តោតសំខាន់លើរឿងរ៉ាវក្នុងគ្រួសារ និងទំនាក់ទំនងសង្គមដ៏ស្មុគស្មាញ។ ខ្លឹមសាររបស់រឿងច្រើនតែរៀបរាប់អំពីបញ្ហាជម្លោះផ្ទៃក្នុងដែលពោរពេញទៅដោយឈុតឆាកមនោសញ្ចេតនា ទឹកភ្នែក និងការតស៊ូ។ រឿងប្រភេទនេះបានក្លាយជាចំណីចក្ខុដ៏ពេញនិយមសម្រាប់ទស្សនិកជនគ្រប់ស្រទាប់វណ្ណៈនៅកម្ពុជា។ តាមរយៈរឿងទាំងនេះ ទស្សនិកជនអាចស្វែងយល់ពីជីវិតដែលពោរពេញដោយរឿងរ៉ាវមិននឹកស្មានដល់។ រឿងទាំងនេះត្រូវបានគេផលិតឡើងក្នុងគោលបំណងកម្សាន្តនិងទាក់ទាញអារម្មណ៍មនុស្សឲ្យចង់តាមដានបន្ត។ ជម្លោះក្នុងគ្រួសារនៅក្នុងរឿងភាគប្រភេទនេះមានច្រើនប្រភេទណាស់ដែលត្រូវបានផលិតឡើងដើម្បីទាក់ទាញអារម្មណ៍ទស្សនិកជន។ ប្រភេទជម្លោះដែលល្បីជាងគេគឺការឈ្លោះប្រកែកគ្នារវាងម្តាយក្មេកនិងកូនប្រសាស្រី។ ជាធម្មតា ម្តាយក្មេកតែងតែមានការមិនពេញចិត្តចំពោះកូនប្រសា ដោយសារតែហេតុផលផ្សេងៗ។ ជម្លោះមួយទៀតគឺការដណ្តើមមរតក ឬការបែងចែកទ្រព្យសម្បត្តិក្នុងគ្រួសារដែលមានលក្ខណៈជាមរតក។ ជម្លោះនេះតែងតែបង្កឡើងដោយការចង់បានរបស់បងប្អូនឬញាតិសន្តានដែលប៉ះពាល់ដល់អារម្មណ៍គ្នាទៅវិញទៅមក។ ការក្បត់ចិត្តក្នុងទំនាក់ទំនងស្នេហាក៏ជាប្រធានបទដ៏សំខាន់ដែលត្រូវបានលើកយកមកបង្ហាញផងដែរ។ ការក្បត់នេះតែងតែបង្កជាជម្លោះដ៏ធំធេងដែលធ្វើឲ្យគ្រួសារទាំងមូលមានភាពរកាំរកូស។ ជម្លោះរវាងបងប្អូនក៏ត្រូវបានបង្ហាញឡើងយ៉ាងច្បាស់លាស់នៅក្នុងរឿងទាំងនេះ។ ជម្លោះបងប្អូនតែងតែកើតឡើងដោយសារតែការច្រណែនឈ្នានីសនិងការប្រជែងគ្នារឿងស្នេហា។ រឿងទាំងនេះក៏បានបង្ហាញពីការខ្វែងគំនិតរវាងកូននិងឪពុកម្តាយផងដែរ។ ជាពិសេស ការមិនពេញចិត្តរបស់ឪពុកម្តាយចំពោះគូស្នេហ៍របស់កូនដែលធ្វើឲ្យមានការប៉ះទង្គិច។ ជម្លោះក៏បានកើតឡើងដោយសារតែការលាក់បាំងអាថ៌កំបាំងក្នុងគ្រួសាររយៈពេលជាយូរមកហើយផងដែរ។ អាថ៌កំបាំងទាំងនេះតែងតែត្រូវបានលាតត្រដាងនៅវគ្គចុងក្រោយដែលធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើល។ រឿងភាគទូរទស្សន៍ប្រភេទនេះបានឆ្លុះបញ្ចាំងពីតថភាពសង្គមខ្មែរមួយផ្នែកប៉ុណ្ណោះ។ ជម្លោះរវាងម្តាយក្មេកនិងកូនប្រសាពិតជាមានមែននៅក្នុងសង្គមខ្មែរ ប៉ុន្តែមិនមានលក្ខណៈធ្ងន់ធ្ងរដូចក្នុងរឿងទេ។ ការដណ្តើមមរតកក៏ជាបញ្ហាដ៏កម្រមួយដែលតែងតែកើតឡើងនៅក្នុងគ្រួសារខ្មែរដែលមានទ្រព្យសម្បត្តិច្រើន។ ការក្បត់ចិត្តក៏បានកើតឡើងជាញឹកញាប់នៅក្នុងសង្គមជាក់ស្តែង ដែលជាចំណុចស្រដៀងនឹងរឿងភាគ។ ជម្លោះរវាងបងប្អូនក្នុងរឿងក៏មានលក្ខណៈប្រហាក់ប្រហែលនឹងការពិតផងដែរ។ ទោះយ៉ាងណាក៏ដោយ កម្រិតនៃការតស៊ូនិងការសងសឹកគ្នាទៅវិញទៅមកគឺមិនដូចក្នុងរឿងនោះទេ។ ក្នុងជីវិតពិត មនុស្សភាគច្រើនបានដោះស្រាយបញ្ហាដោយការសម្របសម្រួលគ្នាទៅវិញទៅមក។ ដោយសារតែសង្គមខ្មែរមានវប្បធម៌យោគយល់អធ្យាស្រ័យដែលត្រូវបានដក់ជាប់តាំងពីបុរាណ។ នៅក្នុងរឿង គេបានបង្ហាញពីអារម្មណ៍ដែលខ្លាំងក្លាបំផុតដើម្បីទាក់ទាញចំណាប់អារម្មណ៍។ ការបង្ហាញអារម្មណ៍បែបនេះអាចនឹងខុសពីការឆ្លើយតបរបស់មនុស្សក្នុងជីវិតពិត។ ជាទូទៅ រឿងភាគមានលក្ខណៈហួសហេតុនិងបំផ្លើសជាងតថភាពជាក់ស្តែងដើម្បីឲ្យរឿងកាន់តែល្អមើល។ រឿងទាំងនេះបានធ្វើឲ្យទស្សនិកជនមានអារម្មណ៍ចូលរួមនិងពេញចិត្តនឹងការទស្សនារឿង។ ការបំផ្លើសក្នុងរឿងបានផ្តល់នូវការកម្សាន្តដែលធ្វើឲ្យមនុស្សអាចរំដោះអារម្មណ៍តានតឹង។ រឿងភាគទាំងនេះមិនអាចយកមកធ្វើជាគំរូបានទាំងស្រុងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ វាក៏បានឆ្លុះបញ្ចាំងពីបញ្ហាខ្លះដែលកើតមានឡើងក្នុងសង្គមផងដែរ។ ការមើលរឿងភាគត្រូវតែមានការពិចារណាដោយប្រាជ្ញាដើម្បីកុំឲ្យបាត់បង់អត្តសញ្ញាណដើម។ ការបែងចែករវាងរឿងពិតនិងរឿងប្រឌិតគឺជារឿងសំខាន់សម្រាប់ទស្សនិកជន។ យើងគួរតែទាញយកតែចំណុចល្អៗពីក្នុងរឿងមកអនុវត្តក្នុងជីវិតប្រចាំថ្ងៃ។ រឿងភាគទូរទស្សន៍បានបម្រើជាកញ្ចក់មួយដែលឆ្លុះបញ្ចាំងពីភាពស្មុគស្មាញនៃជីវិត។ វាក៏បានបង្ហាញពីមេរៀនសីលធម៌ដែលគួរឲ្យយើងយកមកធ្វើជាគំរូតាមផងដែរ។ ភាពខុសគ្នារវាងរឿងនិងការពិតគឺជាផ្នែកមួយនៃភាពសប្បាយរីករាយនៃការទស្សនា។ ដូច្នេះ ទស្សនិកជនគួរតែមានការពិចារណាឲ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តថាត្រូវឬខុស។